ចំណែកឯជើងមាន់បំពងខ្ទឹមសវិញ ភាគច្រើនគេធ្វើវាជាគ្រឿងក្លែម ប៉ុន្តែវាក៏អាចយកមកញ៉ាំជាមួយបាយផងដែរ។ ជើងមាន់បំពងខ្ទឹមសនេះ មានគ្រឿងផ្សំដូចជា ជើងមាន់ ខ្ទឹមស ប្រេងខ្យង ប្រេងម្ទេស ស្ករស ប៊ីចេង ម្សៅស៊ុប ទឹកស្អាត។ រីឯវិធីធ្វើវិញ ដំបូងដាំទឹកឱ្យពុះដាក់ជើងមាន់ចូលស្ងោរប្រាំនាទីបន្ទាប់មកស្រង់ទុកឱ្យស្រស់ទឹកសិន។ បន្ទាប់មកយកខ្ទះដាក់ប្រេងឆាចូលបំពងខ្ទឹមសឱ្យឡើងឈ្ងុយ។ ជាបន្ទាប់ដាក់ជើងមាន់ចូលបំពងក្នុងប្រេងឆាដដែល ដោយប្រើភ្លើងល្មម រហូតដល់ជើងមាន់ឡើងពណ៌មាសនិងស្រួយល្អ។ ក្រោយមកដួសជើងមាន់ចេញដាក់លើក្រដាសជ្រាបប្រេង។ រួចដាក់ម្ទេសចូលឆាឱ្យឡើងឈ្ងុយបន្ទាប់មកដាក់ប្រេងខ្យងប្រេងម្ទេស ដាក់ស្ករស ប៊ីចេង ម្សៅស៊ុប ហើយឆាឱ្យសព្វគ្រឿងល្អ ដាក់ជើងមាន់បំពងរួចចូលឆាត្រឡប់ចុះឡើងឱ្យសព្វគ្រឿង ចូលជើងមាន់បានល្អ រំលីងឱ្យស្ងួតឆ្អិនជាការស្រេច។